ការមកដល់នៃអំណាចត្រួតត្រារបស់បារាំងមកលើកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលបានផ្លាស់ប្តូរជោគវាសនារបស់ប្រទេសអស់រយៈពេលជិតមួយសតវត្សរ៍។ មុនឆ្នាំ ១៨៦៣ កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពទន់ខ្សោយយ៉ាងខ្លាំង និងជួបប្រទះការគំរាមកំហែងពីប្រទេសជិតខាង។ នៅក្នុងឆ្នាំ ១៨៦២បារាំងបានបញ្ជូនឧត្តមនាវីបូណា ជាទេសាភិបាលបារាំងប្រចាំទីក្រុងព្រៃនគរ ឲ្យមកកម្ពុជា។ បារាំងបានយល់ថា ភូមិសាស្ត្រកម្ពុជាអាចបង្កើតជាមូលដ្ឋានយោធាដ៏ល្អ ដើម្បីបន្តដំណើរទៅកាន់ទិសខាងជើង និងខាងលិចនៃឥណ្ឌូចិន។ លើសពីនេះ ក៏អាចបង្កើតជាតំបន់ព្រំដែនដើម្បីខណ្ឌចែកដែនដីដែលគ្រប់គ្រងដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិនផងដែរ។ បារាំងបានបញ្ជូនលោក ឡាក្រង់ឌីយែ មកចរចាជាមួយព្រះបាទនរោត្តម ។ ព្រះអង្គបានយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៦៣។ ប្រទេសសៀមបានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសន្ធិសញ្ញានេះ។ សៀមបានគំរាមកំហែងព្រះបាទនរោត្តម ដោយមិនព្រមប្រគល់មកុដរាជ្យ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានព្យាយាមទាក់ទាញព្រះបាទនរោត្តមឲ្យងាកមករកសៀមវិញ។ ប៉ុន្តែបារាំងបានតបតវិញដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០ នាក់ ឡើងមកកាន់រាជធានីឧដុង្គ និងទីក្រុងភ្នំពេញ។ បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឲ្យទៅសៀមវិញ។ ទន្ទឹមគ្នានេះ ក៏មានកិច្ចព្រមព្រៀងជាមួយសៀមស្តីពីពិធីរាជាភិសេកព្រះបាទនរោត្តមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ១៨៦៤។ រហូតដល់ឆ្នាំ ១៨៦៧ ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលលើកម្ពុជា។ កៅអីនៃអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅទីក្រុងហាណូយ ដែលស្ថិតនៅតុងកឹង បច្ចុប្បន្នភាគខាងជើងនៃប្រទេសវៀតណាម។ កម្ពុជាក៏ជារដ្ឋអាណាព្យាបាលមួយក្នុងចំណោមរដ្ឋនៃសហភាពឥណ្ឌូចិនដែរ។ កម្ពុជាត្រូវបានគ្រប់គ្រងដោយ ឯកាធិបតី ដែលត្រូវបានតែងតាំងដោយផ្ទាល់ពីក្រសួងជើងទឹក និងអាណានិគមនៅទីក្រុងប៉ារីស។ ឯកាធិបតីត្រូវបានជួយដោយពួកឯកាភិបាល ឬអភិបាលក្នុងតំបន់ ឬ ហៅថា ចៅហ្វាយខេត្ត។ ពួកគេត្រូវបានដាក់នៅតាមទីរួមខេត្តនានាដូចជាបាត់ដំបង ពោធិ៍សាត់ ឧដុង្គ និងសៀមរាប។ រាជធានីភ្នំពេញស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ឯកាធិបតី។ ឯកាធិបតីមានអំណាចយ៉ាងធំធេង ប៉ុន្តែបុគ្គលនៅក្នុងតំណែងនេះតែងតែចង់បានអំណាចលើសពីនេះទៀត។ នៅឆ្នាំ ១៨៩៧ ឯកាធិបតីដែលកំពុងគ្រប់គ្រងបានត្អូញត្អែរទៅទីក្រុងប៉ារីសថា ព្រះបាទនរោត្តមលែងសាកសមនឹងដឹកនាំប្រទេស។ គាត់បានស្នើសុំការអនុញ្ញាតដើម្បីកាន់កាប់អំណាចរបស់ស្តេច ដូចជាការប្រមូលពន្ធ ការចេញព្រះរាជក្រឹត្យ និងការតែងតាំងមន្ត្រីរាជការ។ គាត់ថែមទាំងបានស្នើសុំសិទ្ធិក្នុងការជ្រើសរើសរជ្ជទាយាទ ឬព្រះបុត្រាស្នងរាជ្យទៀតផង។ ចាប់ពីពេលនោះមក ព្រះបាទនរោត្តម និងស្តេចនាពេលអនាគតរបស់កម្ពុជា គឺជាស្តេចត្រឹមតែក្នុងនាម។ ពួកទ្រង់ដើរតួជាអ្នកទំនុកបម្រុងសាសនាព្រះពុទ្ធនៅកម្ពុជា។ ទោះបីជាយ៉ាងណា ប្រជាជននៅតាមស្រែចម្ការនៅតែចាត់ទុកពួកទ្រង់ជាស្តេចទេវរាជ។ អំណាចផ្សេងៗទាំងអស់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ឯកាធិបតី និងការិយាធិបតេយ្យអាណានិគម។ ការិយាធិបតេយ្យនេះត្រូវបានបង្កើតឡើងដោយមន្ត្រីបារាំងភាគច្រើន។ ជនជាតិតែមួយគត់ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមដោយសេរីគឺជនជាតិយួន ដែលត្រូវបានគេមើលឃើញថាជាជនជាតិអាស៊ីដែលត្រួតត្រាក្នុងសហភាពឥណ្ឌូចិន។ នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទីវង្គត។ បារាំងមិនបានផ្ទេររាជបល្ល័ង្កទៅរាជបុត្ររបស់ព្រះបាទនរោត្តមឡើយ។ បារាំងបានផ្ទេររាជសម្បត្តិទៅព្រះភាតារបស់ព្រះបាទនរោត្តម គឺព្រះបាទស៊ីសុវត្ថិវិញ។ ហេតុផលគឺដោយសារខ្សែរាជវង្សរបស់ព្រះបាទស៊ីសុវត្ថិមិនសូវរឹងរូស និងមាននិន្នាការជាតិនិយមតិចជាងខ្សែរាជវង្សរបស់ព្រះបាទនរោត្តម។ បារាំងបានចាត់ទុកព្រះបាទនរោត្តមជាអ្នកទទួលខុសត្រូវចំពោះការបះបោររបស់ខ្មែរប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង។ ហេតុផលមួយទៀតគឺថា រាជបុត្រជាទីសព្វព្រះទ័យរបស់ព្រះបាទនរោត្តម គឺព្រះអង្គម្ចាស់យុគន្ធរ បានធ្វើដំណើរទៅកាន់អឺរ៉ុប។ ព្រះអង្គបានបង្កឲ្យមានការវឹកវរក្នុងគំនិតសាធារណៈ អំពីភាពឃោរឃៅនៃអាណានិគមបារាំងនៅកម្ពុជា។ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ និងព្រះរាជបុត្ររបស់ទ្រង់ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ប្រទេសមានសន្តិភាព។ ក្សត្រទាំងពីរអង្គនេះគ្រាន់តែជាស្តេចតុក្កតា និងជាឧបករណ៍ដែលអាចបត់បែនតាមបំណងរបស់បារាំង។ កំឡុងរជ្ជកាលរបស់ព្រះបាទស៊ីសុវត្ថិ បារាំងបានចរចាដោយជោគជ័យជាមួយស្តេចកំណែទម្រង់នៃប្រទេសថៃ ។ ពួកគេបានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយនៅឆ្នាំ ១៩០៧។ សន្ធិសញ្ញានេះបាននាំឲ្យខេត្តបាត់ដំបង និងសៀមរាបត្រលប់មកក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ។ ដូច្នេះហើយ ខ្សែរាជវង្សខាងព្រះស៊ីសុវត្ថិត្រូវបានគេមើលឃើញថា បានប្រគល់ដីខ្មែរមកវិញ ទោះបីជាកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងនៃអាណានិគមបារាំងក៏ដោយ។